វិស័យធានារ៉ាប់រងអាជីវកម្ម និងការគ្រប់គ្រងហានិភ័យ នៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់មួយ។ ខណៈដែលកម្ពុជាផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចទំនើប ការយល់ដឹងអំពីសុវត្ថិភាពហិរញ្ញវត្ថុតាមរយៈការធានារ៉ាប់រង បានក្លាយជាកត្តាចាំបាច់សម្រាប់និរន្តរភាពអាជីវកម្ម។ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានការរីកចម្រើនជាមធ្យមចន្លោះពី ១០% ទៅ ១៥% ក្នុងមួយឆ្នាំ ប៉ុន្តែអត្រានៃការប្រើប្រាស់ នៅមានកម្រិតទាបនៅឡើយបើធៀបនឹងប្រទេសជិតខាង។ ធានារ៉ាប់រងយានយន្ត និងធានារ៉ាប់រងអគ្គិភ័យ គឺជាប្រភេទសេវាកម្មដែលទទួលបានការពេញនិយមបំផុតសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ។ ការដាក់ចេញនូវការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺជាជំហានយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការបង្កើនការគ្រប់គ្រងហានិភ័យលើដងផ្លូវ។ អាជីវកម្មខ្នាតធំនៅកម្ពុជាចាប់ផ្តើមបង្កើតដេប៉ាតឺម៉ង់ការគ្រប់គ្រងហានិភ័យដាច់ដោយឡែក ដើម្បីវាយតម្លៃ និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមានចំពោះប្រតិបត្តិការប្រចាំថ្ងៃ។ សម្រាប់ សហគ្រាសធុនតូច និងមធ្យមការគ្រប់គ្រងហានិភ័យជារឿយៗនៅមានលក្ខណៈសាមញ្ញនៅឡើយ ដូចជាការដំឡើងប្រព័ន្ធពន្លត់អគ្គិភ័យ ឬការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ប៉ុន្តែខ្វះផែនការបម្រុងផ្នែកហិរញ្ញវត្ថុ។ ការយល់ដឹងអំពីការគ្រប់គ្រងហានិភ័យឌីជីថល កំពុងកើនឡើង ដោយសារអាជីវកម្មកាន់តែច្រើនងាកទៅរកការលក់ដូរតាមអនឡាញ និងការទូទាត់ឌីជីថល។ ការធានារ៉ាប់រងដើរតួជា "សំណាញ់សុវត្ថិភាព" ដែលជួយឱ្យអាជីវកម្មអាចងើបឡើងវិញបានឆាប់រហ័សក្រោយពេលជួបគ្រោះមហន្តរាយ ដូចជាទឹកជំនន់ ឬអគ្គិភ័យ។ ចំណុចរាំងស្ទះដ៏ធំបំផុតគឺ "ការយល់ដឹងនៅមានកម្រិត" ដែលម្ចាស់អាជីវកម្មភាគច្រើនចាត់ទុកការធានារ៉ាប់រងថាជាការចំណាយឥតប្រយោជន៍ ជាជាងការវិនិយោគលើសុវត្ថិភាព។ កង្វះខាតទិន្នន័យស្ថិតិច្បាស់លាស់ ធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងពិបាកក្នុងការកំណត់តម្លៃបុព្វលាភ ឱ្យបានសមរម្យសម្រាប់អាជីវកម្មខ្នាតតូចមួយចំនួន។ ភាពស្មុគស្មាញនៃនីតិវិធីទាមទារសំណង ជារឿយៗក្លាយជាចំណុចរាំងស្ទះដែលធ្វើឱ្យម្ចាស់អាជីវកម្មរុញរាក្នុងការទិញសេវាធានារ៉ាប់រង។ ការបង្កើនការប្រើប្រាស់ការធានារ៉ាប់រង គឺជាការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិប្រឈមនឹងវិបត្តិយថាហេតុនានា។ ការគ្រប់គ្រងហានិភ័យប្រកបដោយវិជ្ជាជីវៈ ជួយឱ្យម្ចាស់អាជីវកម្មមានទំនុកចិត្តក្នុងការវិនិយោគ និងពង្រីកប្រតិបត្តិការរបស់ខ្លួនកាន់តែធំ។ ការតភ្ជាប់រវាងការផ្ដល់កម្ចីធនាគារ និងការធានារ៉ាប់រង គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការជំរុញឱ្យអាជីវកម្មងាកមកអនុវត្តការគ្រប់គ្រងហានិភ័យជាផ្លូវការ។ តម្លាភាពនៃក្រុមហ៊ុនធានារ៉ាប់រងក្នុងការទូទាត់សំណង គឺជាគន្លឹះដើម្បីលុបបំបាត់ចំណុចរាំងស្ទះផ្នែកទំនុកចិត្តក្នុងទីផ្សារកម្ពុជា។ ការបណ្ដុះបណ្ដាលអំពីការគ្រប់គ្រងហានិភ័យ គួរតែត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីអភិវឌ្ឍន៍ SME ដើម្បីពង្រឹងសមត្ថភាពម្ចាស់សហគ្រាស។ ឌីជីថលកម្មក្នុងវិស័យធានារ៉ាប់រង នឹងជួយឱ្យការទិញសេវាកម្ម និងការទាមទារសំណងកាន់តែមានភាពងាយស្រួល និងរហ័ស។ ការធានារ៉ាប់រងសុខភាពបុគ្គលិក គឺជាយុទ្ធសាស្ត្រការគ្រប់គ្រងហានិភ័យផ្នែកធនធានមនុស្ស ដែលជួយរក្សាផលិតភាពការងារ និងកាត់បន្ថយការបោះបង់ការងារ។ បម្រែបម្រួលអាកាសធាតុទាមទារឱ្យអាជីវកម្មកសិកម្មនៅកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើការធានារ៉ាប់រងសន្ទស្សន៍អាកាសធាតុ ដើម្បីការពារផលដំណាំ។ ការពង្រឹងបទប្បញ្ញត្តិពីនិយ័តករធានារ៉ាប់រងកម្ពុជា (ហៅកាត់ថា IRC) នឹងជួយធានាបាននូវសមធម៌ និងការការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់។ ការរួមបញ្ចូលគ្នាស្អិតរមួតរវាងការធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យ គឺជាមាគ៌ាតែមួយគត់ដើម្បីធានានូវ "វិបុលភាពប្រកបដោយសុវត្ថិភាព" សម្រាប់អាជីវកម្មនៅកម្ពុជា។ ការបង្កើតកញ្ចប់ ការធានារ៉ាប់រង ខ្នាតតូច ដែលមានបុព្វលាភទាប គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញអាជីវកម្មគ្រួសារឱ្យចូលមកក្នុងប្រព័ន្ធ ការគ្រប់គ្រងហានិភ័យ។ កិច្ចសហការរវាងក្រុមហ៊ុន ការធានារ៉ាប់រង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយឱ្យម្ចាស់អាជីវកម្មនៅតាមជនបទអាចទទួលបាន ការធានារ៉ាប់រង ភ្ជាប់ជាមួយកម្ចីរបស់ពួកគេយ៉ាងងាយស្រួល។ ការធ្វើសាមញ្ញកម្មលើ "ភាសាបច្ចេកទេស" នៅក្នុងបណ្ណសន្យា ការធានារ៉ាប់រង គឺជាគន្លឹះក្នុងការលុបបំបាត់ ចំណុចរាំងស្ទះ ផ្នែកការយល់ដឹងរបស់ម្ចាស់សហគ្រាសខ្នាតតូច។ ការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដល់ក្រុមហ៊ុនដែលវិនិយោគលើ ការធានារ៉ាប់រង សុខភាព និងសុវត្ថិភាពបុគ្គលិក នឹងជួយជម្រុញឱ្យមាន ការគ្រប់គ្រងហានិភ័យ កាន់តែទូលំទូលាយ។ ការរៀបចំសិក្ខាសាលាអំពី ការគ្រប់គ្រងហានិភ័យ ដោយឥតគិតថ្លៃសម្រាប់ សហគ្រាសធុនតូច និងមធ្យម នឹងជួយឱ្យពួកគេយល់ពីតម្លៃពិតប្រាកដនៃ ការធានារ៉ាប់រង លើសពីការចំណាយ។ សម្រាប់វិស័យផលិតកម្ម ការធានារ៉ាប់រង បំណុលផលិតផល គឺជាផ្នែកមួយនៃ ការគ្រប់គ្រងហានិភ័យ ដើម្បីការពារក្រុមហ៊ុនពីការទាមទារសំណងក្នុងករណីផលិតផលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ហានិភ័យនៃ "ការរអាក់រអួលអាជីវកម្ម" គឺជាមេរៀនដែលសហគ្រាសធុនតូច និងមធ្យមនៅ កម្ពុជាទទួលបានពីវិបត្តិសកល ដែលនាំឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងលើ ការធានារ៉ាប់រង ប្រភេទនេះ។ ការគ្រប់គ្រងហានិភ័យ ផ្នែកច្បាប់តាមរយៈ ការធានារ៉ាប់រង ការទទួលខុសត្រូវវិជ្ជាជីវៈ កំពុងក្លាយជាស្ដង់ដារសម្រាប់ក្រុមហ៊ុនផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងគណនេយ្យ។ ការវិនិយោគលើ ការគ្រប់គ្រងហានិភ័យ ផ្នែកសន្តិសុខសាយប័រ គឺជាខែលការពារដ៏សំខាន់សម្រាប់អាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល ដើម្បីជៀសវាងការបាត់បង់ទិន្នន័យអតិថិជន។ នៅក្នុងវិស័យសំណង់ ការធានារ៉ាប់រង រាល់ហានិភ័យរបស់អ្នកសាងសង់គឺជា ចំណុច ផ្លូវច្បាប់ដែលក្រុមហ៊ុនត្រូវបំពេញដើម្បីធានាសុវត្ថិភាពការដ្ឋាន។ ការគ្រប់គ្រងហានិភ័យ ផ្អែកលើទិន្នន័យ ជួយឱ្យក្រុមហ៊ុន ការធានារ៉ាប់រង អាចផ្ដល់តម្លៃពិសេសដល់អាជីវកម្មណាដែលមានកំណត់ត្រាសុវត្ថិភាពល្អ។ ការរីកចម្រើននៃ App ទូរស័ព្ទសម្រាប់គ្រប់គ្រងលិខិតសន្យា ការធានារ៉ាប់រង ជួយឱ្យម្ចាស់អាជីវកម្មអាចតាមដានស្ថានភាព ការគ្រប់គ្រងហានិភ័យ របស់ខ្លួនបានគ្រប់ពេលវេលា។ និន្នាការនៃ "ធានារ៉ាប់រងបៃតង" កំពុងចាប់ផ្ដើមមានវត្តមាន ដែលផ្ដោតលើ ការគ្រប់គ្រងហានិភ័យ សម្រាប់អាជីវកម្មដែលយកចិត្តទុកដាក់លើបរិស្ថាន និងថាមពលកកើតឡើងវិញ។ ការរួមបញ្ចូលគ្នារវាងការវាយតម្លៃ ការគ្រប់គ្រងហានិភ័យ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងជួយកាត់បន្ថយការបន្លំសំណងក្នុងវិស័យ ការធានារ៉ាប់រង។ អ្នកគួរតែត្រួតពិនិត្យមើលអាជ្ញាបណ្ណផ្លូវការរបស់ក្រុមហ៊ុនពី និយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីធានាថាអាជីវកម្មរបស់អ្នកត្រូវបានការពារតាមផ្លូវច្បាប់។ ការសិក្សាអំពី ប្រវត្តិរូបហិរញ្ញវត្ថុ និងសមត្ថភាពនៃការទូទាត់សំណងរបស់ក្រុមហ៊ុន គឺជាជំហានដំបូងនៃ ការគ្រប់គ្រងហានិភ័យ មុនពេលចុះកិច្ចសន្យា។ អ្នកត្រូវប្រៀបធៀប តារាងបុព្វលាភ និងវិសាលភាពនៃការគ្របដណ្ដប់រវាងក្រុមហ៊ុនយ៉ាងតិច ៣ ដើម្បីស្វែងរកជម្រើសដែលចំណេញបំផុតសម្រាប់អាជីវកម្ម។ ការស្វែងរកមតិយោបល់ពីម្ចាស់អាជីវកម្មផ្សេងទៀតអំពី ល្បឿននៃការដោះស្រាយសំណង នឹងជួយអ្នកឱ្យជៀសផុតពី ចំណុចរាំងស្ទះ ផ្នែករដ្ឋបាលនៅពេលមានគ្រោះថ្នាក់កើតឡើង។ អ្នកគួរតែជ្រើសរើសក្រុមហ៊ុនដែលមាន ភ្នាក់ងារផ្ដល់ប្រឹក្សា ច្បាស់លាស់ និងអាចពន្យល់ពីលក្ខខណ្ឌនៃបណ្ណសន្យាជាភាសាខ្មែរបានយ៉ាងលម្អិត។ សម្រាប់វិស័យភោជនីយដ្ឋាន ហានិភ័យអគ្គិភ័យ នៅក្នុងផ្ទះបាយគឺជាបញ្ហាចម្បងដែលទាមទារឱ្យមានការដំឡើងប្រព័ន្ធសុវត្ថិភាព និងមាន ការធានារ៉ាប់រង ត្រឹមត្រូវ។ ការគ្រប់គ្រងហានិភ័យ លើសុវត្ថិភាពចំណីអាហារ គឺជាខែលការពារអាជីវកម្មពីការប្ដឹងផ្ដល់ ឬការបាត់បង់កេរ្តិ៍ឈ្មោះដោយសារបញ្ហាសុខភាពអតិថិជន។ ការធានារ៉ាប់រងការទទួលខុសត្រូវសាធារណៈ គឺចាំបាច់ណាស់សម្រាប់ការពារហាងរបស់អ្នក ប្រសិនបើមានអតិថិជនរងគ្រោះថ្នាក់ (ដូចជា រអិលដួល) នៅក្នុងបរិវេណអាជីវកម្ម។ អាជីវកម្មអនឡាញប្រឈមមុខខ្លាំងនឹង ហានិភ័យនៃការលួចទិន្នន័យ អតិថិជន ដែលទាមទារឱ្យមានការវិនិយោគលើប្រព័ន្ធសុវត្ថិភាពសាយប័រយ៉ាងរឹងមាំ។ ការគ្រប់គ្រងហានិភ័យ លើការដឹកជញ្ជូន ជួយធានាថាទំនិញនឹងមិនត្រូវបានខូចខាត ឬបាត់បង់ ដែលនាំឱ្យប៉ះពាល់ដល់ដើមទុន និងទំនុកចិត្តអតិថិជន។ អ្នកគួរពិចារណាលើ ការធានារ៉ាប់រងលើប្រតិបត្តិការទូទាត់ ដើម្បីការពារអាជីវកម្មពីការបោកប្រាស់តាមប្រព័ន្ធឌីជីថល ឬការបាត់បង់សាច់ប្រាក់តាមកម្មវិធីធនាគារ។ ការមាន ការធានារ៉ាប់រង មិនមែនមានន័យថាអ្នកអាចធ្វេសប្រហែសក្នុង ការគ្រប់គ្រងហានិភ័យ ប្រចាំថ្ងៃនោះឡើយ។ តម្លាភាពនៃកិច្ចសន្យាគឺជាគន្លឹះដើម្បីជៀសវាង ចំណុចរាំងស្ទះ នៅពេលអាជីវកម្មត្រូវការទាមទារសំណងជាបន្ទាន់។ ការគ្រប់គ្រងហានិភ័យ ប្រកបដោយប្រសិទ្ធភាព នឹងជួយកាត់បន្ថយការចំណាយលើបុព្វលាភ ការធានារ៉ាប់រង នាពេលអនាគត។ ការបែងចែកហានិភ័យរវាងវិធានការការពារផ្ទៃក្នុង និង ការធានារ៉ាប់រង គឺជាយុទ្ធសាស្ត្រវៃឆ្លាតបំផុតសម្រាប់ សហគ្រាសធុនតូច និងមធ្យម កម្ពុជា។ ការត្រួតពិនិត្យឡើងវិញនូវបណ្ណសន្យាជារៀងរាល់ឆ្នាំ ជួយឱ្យអ្នកអាចកែសម្រួល ការគ្រប់គ្រងហានិភ័យ ឱ្យស្របតាមទំហំអាជីវកម្មដែលកំពុងរីកចម្រើន។ ជោគជ័យនៃអាជីវកម្មមិនត្រឹមតែវាស់វែងលើចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏វាស់វែងលើសមត្ថភាព ទប់ទល់នឹងហានិភ័យ ផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីតាមដានហានិភ័យ នឹងក្លាយជាស្ដង់ដារថ្មីសម្រាប់សហគ្រាសទំនើបនៅកម្ពុជា។ ក្រុមហ៊ុន Forte Insurance គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏ធំ និងចំណាស់ជាងគេមួយ ដែលផ្ដល់សេវាកម្មយ៉ាងទូលំទូលាយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងធំ។ Prudential Cambodia និង AIA Cambodia គឺជាក្រុមហ៊ុនយក្សលំដាប់អន្តរជាតិដែលឈានមុខគេក្នុងផ្នែក ការធានារ៉ាប់រងអាយុជីវិត និងការសន្សំសម្រាប់អនាគត។ ក្រុមហ៊ុន កាមិនកូ Caminco គឺជាក្រុមហ៊ុនធានារ៉ាប់រងរដ្ឋដែលផ្ដល់នូវទំនុកចិត្តខ្ពស់លើសេវា ការធានារ៉ាប់រងទ្រព្យសម្បត្តិ និងយានយន្ត។ Manulife Cambodia ត្រូវបានគេស្គាល់ច្បាស់តាមរយៈយុទ្ធនាការអប់រំសាធារណៈអំពីសារៈសំខាន់នៃ ការគ្រប់គ្រងហានិភ័យ ហិរញ្ញវត្ថុគ្រួសារ។ ក្រុមហ៊ុន Infinity Insurance ផ្ដោតសំខាន់លើការផ្ដល់សេវា ការធានារ៉ាប់រង ប្រកបដោយនវានុវត្តន៍សម្រាប់វិស័យសាជីវកម្ម និងគម្រោងសាងសង់ធំៗ។ Grand Karma និង Ly Hour Insurance គឺជាក្រុមហ៊ុនក្នុងស្រុកដែលកំពុងរីកចម្រើនយ៉ាងរហ័ស តាមរយៈការផ្ដល់កញ្ចប់សេវាដែលមានតម្លៃសមរម្យសម្រាប់ សហគ្រាសធុនតូច និងមធ្យម។ ការធានារ៉ាប់រងអគ្គិភ័យ គឺជាលក្ខខណ្ឌតម្រូវជាមូលដ្ឋានដែលធនាគារភាគច្រើនទាមទារ នៅពេលអ្នកស្នើសុំកម្ចីអាជីវកម្ម។ ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បុគ្គល ជួយកាត់បន្ថយ ចំណុចរាំងស្ទះ ហិរញ្ញវត្ថុនៅពេលម្ចាស់អាជីវកម្ម ឬបុគ្គលិកមានបញ្ហាសុខភាព។ ការធានារ៉ាប់រងយានយន្ត ផ្ដល់ការការពារទាំងលើការខូចខាតទ្រព្យសម្បត្តិ និងការទទួលខុសត្រូវចំពោះតួអង្គទីបីនៅលើដងផ្លូវ។ ការធានារ៉ាប់រងការទទួលខុសត្រូវសាធារណៈ គឺជាជម្រើសដ៏វៃឆ្លាតសម្រាប់ហាងទំនិញ និងសណ្ឋាគារ ដើម្បីការពារខ្លួនពីការប្ដឹងផ្ដល់ដោយយថាហេតុ។ ការធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ ជួយធានាថាខ្សែសង្វាក់ផ្គត់ផ្គង់របស់អ្នកនឹងមិនរងការខាតបង់ធ្ងន់ធ្ងរឡើយ។ ការធានារ៉ាប់រងអាយុជីវិតជាក្រុម គឺជាយុទ្ធសាស្ត្រ ការគ្រប់គ្រងហានិភ័យ ផ្នែកធនធានមនុស្ស ដើម្បីបង្កើនភាពស្មោះត្រង់របស់បុគ្គលិកចំពោះក្រុមហ៊ុន។ ការស្គាល់ឈ្មោះក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ សមាគមធានារ៉ាប់រងកម្ពុជា (IAC) ជួយឱ្យអ្នកជៀសផុតពីការទិញសេវាដែលគ្មានច្បាប់អនុញ្ញាត។ ការជ្រើសរើសក្រុមហ៊ុនដែលមាន ម៉ាកយីហោគួរឱ្យទុកចិត្ត នឹងជួយសម្រួលដល់ដំណើរការពិនិត្យសំណងឱ្យកាន់តែមានភាពរលូន។ វត្តមានរបស់ក្រុមហ៊ុនធានារ៉ាប់រងចម្រុះជាតិសាសន៍នៅកម្ពុជា គឺជាសញ្ញាបង្ហាញពីការរីកចម្រើននៃ ការគ្រប់គ្រងហានិភ័យ តាមស្ដង់ដារអន្តរជាតិ។ ការយល់ដឹងពីឈ្មោះ និងជំនាញច្បាស់លាស់របស់ក្រុមហ៊ុននីមួយៗ ជួយឱ្យអ្នកអាចជ្រើសរើសដៃគូដែលស័ក្តិសមបំផុតទៅនឹងប្រភេទអាជីវកម្មរបស់អ្នក។ ទាំងនេះគឺជា គំរូផែនការសកម្មភាពគ្រាអាសន្នសម្រាប់អាជីវកម្ម។ អ្នកត្រូវកំណត់ ផ្លូវច្រកចេញគ្រាអាសន្ន ឱ្យបានច្បាស់លាស់ និងធានាថាគ្មានសម្ភារៈណាមួយមករាំងស្ទះផ្លូវទាំងនោះឡើយ។ ការបិទផ្សាយ លេខទូរស័ព្ទសង្គ្រោះបន្ទាន់ ដូចជាលេខប៉ូលីស និងរថយន្តពន្លត់អគ្គិភ័យ នៅកន្លែងដែលងាយមើលឃើញ គឺជាជំហានដំបូងនៃសុវត្ថិភាព។ បុគ្គលិកគ្រប់រូបត្រូវទទួលបានការបណ្ដុះបណ្ដាលអំពី របៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងដឹងពីចំណុចជួបជុំដែលមានសុវត្ថិភាព។ អ្នកគួរតែបង្កើត ប្រព័ន្ធរក្សាទុកទិន្នន័យបម្រុង នៅក្រៅទីតាំងអាជីវកម្ម ដើម្បីការពារការបាត់បង់ព័ត៌មានសំខាន់ៗនៅពេលមានគ្រោះមហន្តរាយ។ ការចាត់តាំង អ្នកដឹកនាំក្រុមគ្រាអាសន្ន នឹងជួយសម្របសម្រួលការជម្លៀសមនុស្សឱ្យមានសណ្ដាប់ធ្នាប់ និងកាត់បន្ថយការភ័យស្លន់ស្លោ។ នៅពេលមានគ្រោះថ្នាក់កើតឡើង អ្នកត្រូវ ទូរស័ព្ទរាយការណ៍ ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកជាបន្ទាន់ ដើម្បីសុំការណែនាំបច្ចេកទេស។ ការប្រើប្រាស់ទូរស័ព្ទដើម្បី ថតរូបភាព និងវីដេអូភស្តុតាង នៅកន្លែងកើតហេតុ គឺជាឯកសារយោងដ៏សំខាន់បំផុតសម្រាប់ដំណើរការវាយតម្លៃ។ អ្នកមិនត្រូវ ជួសជុល ឬផ្លាស់ប្តូរ ស្ថានភាពកន្លែងកើតហេតុឡើយ រហូតទាល់តែមានមន្ត្រីវាយតម្លៃចុះមកពិនិត្យជាក់ស្ដែង (លើកលែងតែករណីសង្គ្រោះបន្ទាន់)។ ការរៀបចំ ឯកសារយោង ដូចជាវិក្កយបត្រទិញទំនិញ ឬរបាយការណ៍ប៉ូលីសឱ្យបានគ្រប់គ្រាន់ នឹងជួយឱ្យការទូទាត់សំណងកាន់តែមានល្បឿនលឿន។ អ្នកត្រូវតាមដាន ស្ថានភាពនៃសំណង របស់អ្នកជាប្រចាំជាមួយភ្នាក់ងារធានារ៉ាប់រង ដើម្បីធានាថាគ្មាន ចំណុចរាំងស្ទះ ផ្នែករដ្ឋបាល។ ផែនការគ្រាអាសន្នដែលល្អ គឺជាផែនការដែលត្រូវបាន អនុវត្តសាកល្បង ជាទៀងទាត់ជាមួយបុគ្គលិកទាំងអស់។ ការយល់ដឹងពី លក្ខខណ្ឌលើកលែង នៅក្នុងលិខិតសន្យា នឹងជួយឱ្យអ្នកជៀសផុតពីការខកចិត្តនៅពេលទាមទារសំណង។ តម្លាភាព និងភាពស្មោះត្រង់ក្នុងការផ្ដល់ព័ត៌មាន គឺជាគ្រឹះនៃទំនាក់ទំនងល្អរវាងអាជីវកម្ម និងក្រុមហ៊ុនធានារ៉ាប់រង។ ការគ្រប់គ្រងហានិភ័យ មិនមែនបញ្ចប់ត្រឹមការទិញបណ្ណសន្យានោះទេ ប៉ុន្តែវាបន្តរហូតដល់ការអនុវត្តវិធានការសុវត្ថិភាពប្រចាំថ្ងៃ។ ការវិនិយោគលើ ប្រព័ន្ធផ្ដល់សញ្ញាអាសន្ន ដែលទំនើប អាចជួយកាត់បន្ថយទំហំខូចខាតបានយ៉ាងច្រើនលើសលប់។ ក្រុមហ៊ុនធានារ៉ាប់រងដែលមាន សេវាអតិថិជន ២៤ ម៉ោង គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មដែលដំណើរការមិនឈប់ឈរ។ ការកត់ត្រារាល់ ព្រឹត្តិការណ៍មិនប្រក្រតី ក្នុងសៀវភៅបញ្ជីសុវត្ថិភាព ជួយឱ្យអ្នកអាចវិភាគ និងបង្ការគ្រោះថ្នាក់នាពេលអនាគត។ ជោគជ័យនៃការទាមទារសំណង អាស្រ័យយ៉ាងខ្លាំងលើ ភាពរហ័សរហួន នៃការរាយការណ៍ និងភាពច្បាស់លាស់នៃភស្តុតាង។ ការមាន ផែនការបម្រុង ច្បាស់លាស់ នឹងជួយឱ្យអាជីវកម្មរបស់អ្នកអាចងើបឡើងវិញបានភ្លាមៗ ។ ការរៀបចំខ្លួនឱ្យបានល្អនៅថ្ងៃនេះ គឺជាការធានានូវការរស់រាននៃអាជីវកម្មរបស់អ្នកនៅថ្ងៃស្អែក។ ទាំងនេះជាការរៀបរាប់លម្អិតអំពី បញ្ជីឯកសារសំខាន់ៗ ដែលអ្នកត្រូវត្រៀមសម្រាប់ការទាមទារសំណង និង របៀបគណនាបុព្វលាភ ធានារ៉ាប់រងដោយសាមញ្ញ។ អ្នកត្រូវមាន បណ្ណសន្យាធានារ៉ាប់រងច្បាប់ដើម ឬលេខលិខិតសន្យា ដើម្បីឱ្យក្រុមហ៊ុនងាយស្រួលផ្ទៀងផ្ទាត់ព័ត៌មាន និងវិសាលភាពការពារ។ ពាក្យបណ្ដឹងទាមទារសំណង ដែលបំពេញដោយម្ចាស់អាជីវកម្មផ្ទាល់ គឺជាឯកសារផ្លូវការដំបូងបង្អស់ដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវការ។ របាយការណ៍ប៉ូលីស ឬអាជ្ញាធរមូលដ្ឋាន គឺចាំបាច់បំផុតសម្រាប់ករណីអគ្គិភ័យ ចោរកម្ម ឬគ្រោះថ្នាក់ចរាចរណ៍ដែលមានការខូចខាតធ្ងន់ធ្ងរ។ អ្នកត្រូវរៀបចំ រូបថត ឬវីដេអូភស្តុតាង ដែលបង្ហាញពីទិដ្ឋភាពជុំវិញកន្លែងកើតហេតុ និងចំណុចខូចខាតជាក់ស្ដែងឱ្យបានច្បាស់លាស់។ វិក្កយបត្រ ឬបញ្ជីសារពើភណ្ឌ នៃសម្ភារៈដែលបានខូចខាត នឹងជួយឱ្យអ្នកវាយតម្លៃអាចគណនាទំហំទឹកប្រាក់សំណងបានត្រឹមត្រូវ។ ប្រសិនបើមានការរងរបួស អ្នកត្រូវត្រៀម របាយការណ៍វេជ្ជសាស្ត្រ និងវិក្កយបត្រព្យាបាលពីមន្ទីរពេទ្យដែលទទួលស្គាល់ដោយក្រុមហ៊ុន។ ជាទូទៅ បុព្វលាភធានារ៉ាប់រងត្រូវបានគណនាដោយផ្អែកលើ អត្រាហានិភ័យ គុណនឹង តម្លៃសរុបនៃទ្រព្យសម្បត្តិ។ ឧទាហរណ៍៖ ប្រសិនបើហាងរបស់អ្នកមានតម្លៃ $100,000$ ហើយអត្រាហានិភ័យអគ្គិភ័យគឺ $0.1នោះបុព្វលាភប្រចាំឆ្នាំគឺ $100$ ដុល្លារ។ ទីតាំងអាជីវកម្ម ក៏ជាកត្តាកំណត់តម្លៃផងដែរ ព្រោះតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ឬគ្មានប្រព័ន្ធពន្លត់អគ្គិភ័យ នឹងមានបុព្វលាភខ្ពស់ជាង។ ប្រវត្តិមិនធ្លាប់ទាមទារសំណង អាចជួយឱ្យអ្នកទទួលបានការបញ្ចុះតម្លៃបុព្វលាភសម្រាប់ការបន្តកិច្ចសន្យានៅឆ្នាំបន្ទាប់។ ការរក្សាទុកឯកសារទាំងអស់ក្នុង ប្រព័ន្ធឌីជីថល ជួយឱ្យអ្នកអាចទាញយកមកប្រើប្រាស់បានភ្លាមៗ ទោះបីជាឯកសារច្បាប់ដើមត្រូវរងការខូចខាតក៏ដោយ។ អ្នកគួរតែធ្វើបច្ចុប្បន្នភាព តម្លៃទ្រព្យសម្បត្តិ ក្នុងលិខិតសន្យារៀងរាល់ឆ្នាំ ដើម្បីធានាថាអ្នកទទួលបានសំណងគ្រប់គ្រាន់តាមតម្លៃទីផ្សារជាក់ស្ដែង។ ការយល់ដឹងពី រយៈពេលកំណត់នៃការរាយការណ៍ (ឧទាហរណ៍៖ ក្នុងរង្វង់ ២៤ ឬ ៤៨ ម៉ោង) គឺជាកត្តាស្លាប់រស់នៃដំណើរការទាមទារសំណង។ ការពិគ្រោះយោបល់ជាមួយ មេធាវី ឬអ្នកជំនាញធានារ៉ាប់រង មុនពេលចុះហត្ថលេខាលើឯកសារសំណង នឹងការពារផលប្រយោជន៍របស់អ្នកបានយ៉ាងល្អ។ ក្រុមហ៊ុនធានារ៉ាប់រងដែលមាន ប្រព័ន្ធទូទាត់សំណងតាមអនឡាញ នឹងជួយឱ្យអាជីវកម្មរបស់អ្នកមានសាច់ប្រាក់បង្វិលរហ័សក្រោយគ្រោះថ្នាក់។ ការរៀបចំឯកសារបានត្រឹមត្រូវ និងគ្រប់គ្រាន់ គឺជាវិធីសាស្ត្រល្អបំផុតក្នុងការកាត់បន្ថយ ចំណុចរាំងស្ទះ ជាមួយភ្នាក់ងារវាយតម្លៃ។ ភាពស្មោះត្រង់ក្នុងការផ្ដល់ព័ត៌មានតាំងពីពេលធ្វើលិខិតសន្យា នឹងជួយឱ្យអ្នកជៀសផុតពីការបដិសេធសំណងនាពេលក្រោយ។ ការយល់ដឹងពី នីតិវិធីនៃការតវ៉ា ប្រសិនបើអ្នកមិនពេញចិត្តនឹងទំហំសំណង គឺជាសិទ្ធិជាមូលដ្ឋានដែលម្ចាស់អាជីវកម្មគ្រប់រូបត្រូវដឹង។ ឯកសារច្បាស់លាស់ នាំមកនូវសំណងរហ័ស និងភាពជឿជាក់សម្រាប់អាជីវកម្ម"។ ការធានារ៉ាប់រងអាជីវកម្ម មិនមែនជាការចំណាយដែលបាត់បង់ឥតប្រយោជន៍នោះទេ ប៉ុន្តែវាគឺជាការទិញនូវ "ភាពប្រាកដប្រជា" សម្រាប់អនាគតនៃសហគ្រាសរបស់អ្នក។ ការអនុវត្ត ការគ្រប់គ្រងហានិភ័យ ប្រកបដោយវិជ្ជាជីវៈ ជួយឱ្យម្ចាស់អាជីវកម្មខ្នាតតូចអាចងើបឡើងវិញបានយ៉ាងឆាប់រហ័ស ទោះបីជាជួបគ្រោះមហន្តរាយដែលមិនបានរំពឹងទុកក៏ដោយ។ ទំនុកចិត្តរវាងម្ចាស់អាជីវកម្ម និងក្រុមហ៊ុនធានារ៉ាប់រង គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុជាតិឱ្យកាន់តែរឹងមាំ និងមានស្ថិរភាព។ ការយល់ដឹងអំពី នីតិវិធីទាមទារសំណង និងការរៀបចំឯកសារបានត្រឹមត្រូវ គឺជាគន្លឹះដើម្បីជៀសវាង ចំណុចរាំងស្ទះ ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ។ ឌីជីថលកម្មក្នុងវិស័យធានារ៉ាប់រង កំពុងធ្វើឱ្យការការពារអាជីវកម្មក្លាយជារឿងសាមញ្ញ រហ័ស និងមានតម្លាភាពជាងមុនសម្រាប់សហគ្រិនគ្រប់រូប។ ការប្រកាន់ខ្ជាប់នូវភាពស្អាតស្អំ និងការបដិសេធ អំពើពុករលួយ គឺជាយុទ្ធសាស្ត្រយូរអង្វែងដែលជួយឱ្យអាជីវកម្មអាចប្រកួតប្រជែងដោយស្មើភាពនៅលើទីផ្សារ។ ការធ្វើឌីជីថលកម្មសេវាសាធារណៈបានក្លាយជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការលុបបំបាត់ ការសូកប៉ាន់ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការធុរកិច្ច។ អាជីវកម្មដែលដំណើរការដោយតម្លាភាព តែងតែទទួលបាននូវទំនុកចិត្តខ្ពស់ពីសំណាក់ដៃគូវិនិយោគអន្តរជាតិ និងស្ថាប័នផ្ដល់ឥណទាននានា។ ការកសាងសង្គមអាជីវកម្មដែលគ្មាន ចំណុចរាំងស្ទះ នៃអំពើពុករលួយ គឺជាការបើកផ្លូវឱ្យសហគ្រិនវ័យក្មេងអាចបញ្ចេញសមត្ថភាពពិតប្រាកដរបស់ខ្លួន។ តុល្យភាពរវាង "ការស្វែងរកប្រាក់ចំណេញ" និង "ការការពារហានិភ័យ" គឺជាសញ្ញានៃភាពចាស់ទុំផ្នែកអាជីវកម្មនៅក្នុងយុគសម័យទំនើប។ ការផ្លាស់ប្តូរផ្នត់គំនិតពីការធ្វើអាជីវកម្មបែបបុរាណ មកជាការគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាមាគ៌ាតែមួយគត់ទៅរកវិបុលភាព។ សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ហើយភាពរឹងមាំរបស់ពួកគេអាស្រ័យលើការត្រៀមខ្លួនចំពោះគ្រោះថ្នាក់ដែលមិនអាចទាយទុកមុនបាន។ ការវិនិយោគលើ "ប្រព័ន្ធសុវត្ថិភាព និងតម្លាភាព" នាពេលបច្ចុប្បន្ន គឺជាការសន្សំសំចៃថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ពេលអនាគត។ សហការគ្នាជាមួយអាជ្ញាធរ និងវិស័យឯកជន ដើម្បីបង្កើតបរិយាកាសធុរកិច្ចដែល "ស្អាតស្អំ និងសុវត្ថិភាព" គឺជាកាតព្វកិច្ចរបស់ម្ចាស់អាជីវកម្មគ្រប់រូប។ ជាចុងក្រោយបំផុត "ចំណេះដឹង តម្លាភាព និងការការពារ" គឺជាអាវុធត្រីមុខដែលនឹងនាំអាជីវកម្មរបស់អ្នកទៅកាន់ភាពជោគជ័យប្រកបដោយនិរន្តរភាព។